ការរៀបចំក្លឹបសៀវភៅ គឺជាសិល្បៈនៃការចងក្រងមនុស្សដែលមានឆន្ទៈអានឱ្យមកជួបជុំគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈ និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ។ នៅក្នុងយុគសម័យឌីជីថលដែលព័ត៌មានមានភាពរហ័ស ប៉ុន្តែខ្វះការពិចារណា ការបង្កើតក្លឹបសៀវភៅគឺជាស្ពានដ៏រឹងមាំក្នុងការកសាង សង្គមដែលមានចំណេះដឹង នៅកម្ពុជា។ ការបង្កើតក្លឹបសៀវភៅ គឺមានគោលបំណងជាច្រើនផ្សេងៗពីគ្នា។ គោលបំណងចម្បងនៃក្លឹបសៀវភៅគឺដើម្បីបណ្តុះទម្លាប់អានឱ្យក្លាយជាផ្នែកមួយនៃរបៀបរស់នៅប្រចាំថ្ងៃរបស់យុវជន។ ការបង្កើតក្លឹបនេះឡើងដើម្បីផ្ដល់កន្លែងសុវត្ថិភាពសម្រាប់ការបញ្ចេញមតិ និងការជជែកដេញដោលតាមបែបបញ្ញវន្ត។ ការជួបជុំគ្នាមានគោលដៅជួយឱ្យសមាជិក យល់ដឹងពីខ្លឹមសារនៃសៀវភៅបានស៊ីជម្រៅជាងការអានម្នាក់ឯងនៅផ្ទះ។ ក្លឹបសៀវភៅត្រូវបានបង្កើតឡើងដើម្បីរំលឹកស្មារតីនៃការរៀនសូត្រពេញមួយជីវិតតាមរយៈការចែករំលែកគ្នាទៅវិញទៅមក។ យើងចង់បង្កើតបណ្ដាញទំនាក់ទំនងរវាងអ្នកអានដែលចូលចិត្តវិស័យដូចគ្នា ដើម្បីបង្កើតមិត្តភាពថ្មីប្រកបដោយគុណភាព។ គោលបំណងសំខាន់មួយទៀតគឺដើម្បីលើកកម្ពស់ស្នាដៃនិពន្ធរបស់កូនខ្មែរឱ្យមានការគាំទ្រកាន់តែច្រើនឡើងក្នុងសង្គម។ ក្លឹបសៀវភៅជួយឱ្យយើងចេះបែងចែកពេលវេលាពីការលេងទូរស័ព្ទមកផ្ដោតលើការអភិវឌ្ឍសមត្ថភាពខួរក្បាលវិញ។ យើងចង់ឱ្យសមាជិកម្នាក់ៗមានឱកាសបានអានសៀវភៅប្លែកៗដែលពួកគេមិនដែលធ្លាប់ចាប់អារម្មណ៍ពីមុនមក។ ការរៀបចំនេះមានគោលដៅពង្រឹងជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈរបស់សមាជិកម្នាក់ៗឱ្យកាន់តែប្រសើរ។ យើងបង្កើតវេទិកានេះឡើងដើម្បីជំរុញឱ្យមានការសរសេរបែបវិភាគ និងការរិះគន់ស្ថាបនាទៅលើស្នាដៃនានា។ ក្លឹបសៀវភៅមានបំណងជួយកាត់បន្ថយភាពតានតឹងតាមរយៈការជួបជុំជជែកគ្នាពីចំណេះដឹងដែលគួរឱ្យចាប់អារម្មណ៍។ យើងចង់បណ្ដុះស្មារតីឱ្យយុវជនចេះធ្វើការងារជាក្រុម និងការចេះផ្ដល់តម្លៃដល់ទស្សនៈខុសគ្នាៗ។ គោលបំណងនៃការជួបជុំគឺដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាក្នុងជីវិតតាមរយៈមេរៀនដែលបានមកពីសៀវភៅ។ យើងចង់ឱ្យក្លឹបសៀវភៅក្លាយជាថ្នាលបណ្ដុះអ្នកនិពន្ធ ឬអ្នកស្រាវជ្រាវជំនាន់ក្រោយដែលមានសមត្ថភាពខ្ពស់។ ការបង្កើតក្លឹបនេះគឺដើម្បីពង្រីកវាក្យសព្ទ និងសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ និងរស់រវើក។ យើងមានគោលដៅកាត់បន្ថយការចំណាយលើសៀវភៅតាមរយៈការបង្កើតកម្មវិធីដោះដូរសៀវភៅគ្នាក្នុងក្រុម។ ក្លឹបសៀវភៅជួយឱ្យយើងមានវិន័យផ្ទាល់ខ្លួនក្នុងការអានសៀវភៅឱ្យចប់តាមកាលកំណត់ដែលបានព្រមព្រៀង។ យើងចង់បង្កើតបរិយាកាសមួយដែល ចំណេះដឹង ត្រូវបានគេឱ្យតម្លៃខ្ពស់ជាងសម្ភារៈនិយមខាងក្រៅ។ គោលបំណងនៃក្លឹបនេះ ក៏ដើម្បីបើកចក្ខុវិស័យឱ្យសមាជិកយល់ដឹងពីវប្បធម៌ និងអរិយធម៌ចម្រុះជុំវិញពិភពលោក។ ជាចុងក្រោយ យើងចង់រួមចំណែកកសាងសង្គមខ្មែរឱ្យក្លាយជាសង្គមដែលផ្អែកលើការត្រិះរិះ និងហេតុផលពិតប្រាកដ។ មានទីកន្លែង និងប្រភេទសៀវភៅជាច្រើនដែលត្រូវបានប្រើប្រាស់ក្នុងការរៀបចំក្លឹបសៀវភៅ។ តួយ៉ាងដូចជា ហាងកាហ្វេដែលមានបរិយាកាសស្ងប់ស្ងាត់នៅភ្នំពេញ គឺជាទីតាំងដ៏ពេញនិយមបំផុតសម្រាប់ការជួបជុំរបស់ក្លឹប។ ឯបណ្ណាល័យជាតិកម្ពុជា ផ្ដល់នូវបរិយាកាសបែបប្រវត្តិសាស្ត្រដែលជួយឱ្យការអានកាន់តែមានភាពអស្ចារ្យ។ សួនច្បារសាធារណៈ ឬតំបន់មាត់ទន្លេ គឺជាកន្លែងដ៏ល្អសម្រាប់ក្លឹបសៀវភៅដែលចូលចិត្តបរិយាកាសធម្មជាតិ។ បន្ថែមពីនេះ កម្មវិធី ហ្ស៊ូម ឬ ហ្គូហ្គល មីត ក៏ត្រូវបានប្រើប្រាស់សម្រាប់ការជួបជុំតាមអនឡាញសម្រាប់សមាជិកនៅតាមខេត្ត។ រីឯបណ្ណាល័យនៅតាមសាកលវិទ្យាល័យ ក៏ជាកន្លែងងាយស្រួលសម្រាប់និស្សិតដែលចង់បង្កើតក្លឹបសៀវភៅបែបសិក្សាផងដែរ។ តួយ៉ាងដូច មជ្ឈមណ្ឌលធនធានបារាំង ឬបណ្ណាល័យ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន CJCC ក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តសៀវភៅភាសាបរទេស។ ចំពោះ ប្រភេទសៀវភៅដែលត្រូវបានប្រើប្រាស់ក្នុងការរៀបចំក្លឹប គឺមានយ៉ាងច្រើនសម្បូរបែប។ សៀវភៅប្រភេទ ការអភិវឌ្ឍខ្លួន កំពុងឈរនៅលំដាប់ថ្នាក់លេខមួយដែលមានអ្នកអានច្រើនជាងគេ។ ស្នាដៃអក្សរសិល្ប៍ខ្មែរបុរាណ និងសម័យ ត្រូវបានក្លឹបសៀវភៅយកមកពិភាក្សាដើម្បីអភិរក្សអត្តសញ្ញាណជាតិ។ ចំពោះ សៀវភៅ ធុរកិច្ច និងការវិនិយោគ ជួយឱ្យយុវជនខ្មែរត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងការរកស៊ីប្រកួតប្រជែង។ ប្រលោមលោកបែបទស្សនវិជ្ជា និងចិត្តវិទ្យា ត្រូវបានជ្រើសរើសដើម្បីសិក្សាពីជម្រៅនៃអារម្មណ៍ និងចិត្តមនុស្ស។ សៀវភៅប្រវត្តិសាស្ត្រខ្មែរ ជួយឱ្យសមាជិកយល់ដឹងពីឫសគល់ និងមេរៀនពីអតីតកាលដើម្បីកសាងអនាគត។ ឯកំណាព្យ និងអត្ថបទអប់រំចិត្ត ត្រូវបានប្រើប្រាស់សម្រាប់បង្កើតនូវអារម្មណ៍ស្ងប់ និងភាពស្រស់បំព្រង។ សៀវភៅផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជួយឱ្យសមាជិកតាមដានទាន់នូវការប្រែប្រួលនៃពិភពលោកសម័យថ្មី។ ក្លឹបសៀវភៅមួយចំនួនផ្ដោតលើការអាន រឿងខ្លី ដើម្បីងាយស្រួលក្នុងការពិភាក្សាឱ្យចប់ក្នុងរយៈពេលខ្លី។ ការប្រើប្រាស់ សៀវភៅអេឡិចត្រូនិក កំពុងក្លាយជាជម្រើសថ្មីសម្រាប់យុវជនដែលចូលចិត្តបច្ចេកវិទ្យា។ បណ្ណាគារធំៗក្នុងស្រុកជារឿយៗតែងតែផ្ដល់កន្លែងសម្រាប់ការរៀបចំកម្មវិធីសម្ពោធសៀវភៅ និងការជួបជុំក្លឹប។ សៀវភៅរឿងព្រេងនិទាន និងរឿងអប់រំកុមារ ត្រូវបានយកមកពិភាក្សាសម្រាប់សមាជិកដែលជាអាណាព្យាបាល។ សៀវភៅផ្នែក ច្បាប់ និងសិទ្ធិពលរដ្ឋ ជួយឱ្យយុវជនយល់ដឹងពីតួនាទី និងកាតព្វកិច្ចក្នុងនាមជាពលរដ្ឋសកម្ម។ ចំពោះ ទីតាំងសហគមន៍នៅតាមជនបទ ក៏ចាប់ផ្ដើមមានការបង្កើតក្លឹបសៀវភៅតូចៗដើម្បីជួយដល់កុមារនៅទីនោះទៀតផង។ ឯការជ្រើសរើសសៀវភៅដែលទទួលបានពានរង្វាន់អន្តរជាតិ ក៏ជួយឱ្យសមាជិកបើកចិត្តទទួលយកទស្សនៈសកលលោកផងដែរ។ ចំណែកឯ សកម្មភាពនៃការចូលរួម ក្លឹបសៀវភៅគឺមានយ៉ាងច្រើនសម្បូរបែបទៅតាមក្លឹបនីមួយៗ។ សកម្មភាពដំបូងគឺការបោះឆ្នោតជ្រើសរើសសៀវភៅប្រចាំខែ ដែលសមាជិកទាំងអស់មានការចាប់អារម្មណ៍។ អ្នកសម្របសម្រួល ត្រូវរៀបចំសំណួរគន្លឹះៗ ដើម្បីដឹកនាំការពិភាក្សាឱ្យមានភាពរលូន និងចំគោលដៅ។ សមាជិកនីមួយៗត្រូវធ្វើការសង្ខេបជំពូកដែលខ្លួនបានអាន ដើម្បីឱ្យអ្នកដទៃអាចងាយស្រួលតាមដាន។ សកម្មភាពនៃការចែកចាយឃ្លាដែលល្អៗ ជួយឱ្យការជួបជុំកាន់តែមានភាពរស់រវើក និងមានកម្លាំងចិត្ត។ ការអញ្ជើញអ្នកនិពន្ធសៀវភៅមកចូលរួមពិភាក្សាផ្ទាល់ ផ្ដល់នូវបទពិសោធន៍ដ៏រំភើប និងទទួលបានចំណេះដឹងបន្ថែម។ សកម្មភាពនៃការដោះដូរសៀវភៅ ក៏ជួយឱ្យសមាជិកទទួលបានសៀវភៅថ្មីៗដោយមិនចាំបាច់ទិញ។ ការរៀបចំកម្មវិធី សូត្រកំណាព្យ ឬការអាន ក៏ជួយឱ្យសមាជិកយល់ពីសោភ័ណភាពនៃសំឡេង និងអត្ថន័យ។ សកម្មភាពសរសេរការរិះគន់សៀវភៅរួមគ្នា ដើម្បីបង្ហោះលើបណ្ដាញសង្គមចែករំលែកទៅអ្នកដទៃ។ ហើយក៏មានការបង្កើតការប្រកួតប្រជែងសំណួរទាក់ទងនឹងខ្លឹមសារសៀវភៅ ដើម្បីបង្កើនភាពសប្បាយរីករាយក្នុងក្រុម។ សមាជិកអាចរួមគ្នាធ្វើការងារសប្បុរសធម៌ ដូចជាការបរិច្ចាគសៀវភៅទៅកាន់បណ្ណាល័យតាមជនបទ។ ក៏មានការកំណត់តួនាទីសមាជិកឱ្យផ្លាស់ប្តូរគ្នាដឹកនាំកម្មវិធី ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់គ្រប់គ្នា។ ឯសកម្មភាពនៃការមើលភាពយន្តដែលដកស្រង់ពីសៀវភៅ រួចធ្វើការប្រៀបធៀបខ្លឹមសាររវាងទម្រង់ទាំងពីរ គឺជាសកម្មភាពដែលល្អមួយ។ ការបង្កើតក្រុមជជែកតាមអនឡាញ ដើម្បីពិភាក្សារាល់ថ្ងៃនូវចំណុចដែលឆ្ងល់ ឬចំណុចដែលចាប់អារម្មណ៍។ សកម្មភាព ដើរទិញសៀវភៅរួមគ្នា នៅតាមបណ្ណាគារ ឬពិព័រណ៍សៀវភៅ ដើម្បីរឹតចំណងមិត្តភាព។ ការរៀបចំកម្មវិធី សៀវភៅ និងកាហ្វេ ដែលជាការជួបជុំបែបសម្រាកកាយ និងមិនផ្លូវការពេក។ សមាជិកអាចរៀនបកប្រែអត្ថបទខ្លីៗពីភាសាបរទេស ដើម្បីជួយពង្រឹងសមត្ថភាពភាសារបស់ខ្លួន។ ការកត់ត្រានូវមេរៀនសំខាន់ៗដែលទទួលបានពីការពិភាក្សា រួចផ្ញើជូនសមាជិកទាំងអស់ទុកជាឯកសារ។ សកម្មភាព ការតស៊ូមតិ លើចំណុចចម្រូងចម្រាសក្នុងសៀវភៅ ដើម្បីរៀនទទួលយកហេតុផលដែលខុសគ្នា។ ការរៀបចំខួបកំណើតក្លឹប ឬការញ៉ាំអាហារជួបជុំគ្នា ដើម្បីបង្កើតភាពស្និទ្ធស្នាលដូចជាគ្រួសារតែមួយ។ សកម្មភាពនៃការសរសេរប្រលោមលោកបន្តគ្នា ដើម្បីជម្រុញការច្នៃប្រឌិត និងការស្រមើស្រមៃរបស់សមាជិក។ ការចូលរួមក្លឹបសៀវភៅ គឺមានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ សារៈសំខាន់បំផុតគឺការកសាងសមត្ថភាព ការគិតបែបវិភាគ ដែលចាំបាច់សម្រាប់ជីវិត។ ការចូលរួមក្លឹបសៀវភៅជួយកាត់បន្ថយភាពឯកា និងបង្កើនភាពកក់ក្ដៅតាមរយៈការជួបមនុស្សដែលមានគំនិតដូចគ្នា។ អត្ថប្រយោជន៍ដ៏ធំគឺការទទួលបានចំណេះដឹងទូលំទូលាយក្នុងរយៈពេលខ្លី តាមរយៈការស្ដាប់ការសង្ខេបពីអ្នកដទៃ។ វាជួយពង្រឹងវិន័យផ្ទាល់ខ្លួនឱ្យមានភាពច្បាស់លាស់ក្នុងការកំណត់គោលដៅ និងការបំពេញភារកិច្ច។ ក្លឹបសៀវភៅជួយឱ្យយើងមានភាពអត់ធ្មត់ខ្ពស់ក្នុងការស្ដាប់ និងការគោរពមតិយោបល់របស់មនុស្សជុំវិញខ្លួន។ វាគឺជាការវិនិយោគលើខ្លួនឯងដែលចំណាយតិចបំផុត ប៉ុន្តែផ្ដល់នូវផលចំណេញមហាសាលសម្រាប់អនាគត។ ការអាន និងការពិភាក្សាជួយពង្រីកបណ្ដាញទំនាក់ទំនងការងារ និងឱកាសអាជីវកម្មថ្មីៗជាច្រើន។ វាជួយឱ្យយើងមានភាពក្លាហានក្នុងការបញ្ចេញមតិ និងការការពារទស្សនៈរបស់ខ្លួនដោយសន្តិវិធី និងហេតុផល។ ក្លឹបសៀវភៅជួយឱ្យយើងយល់ពី បញ្ញាស្មារតី និងរបៀបប្រាស្រ័យទាក់ទងជាមួយមនុស្សឱ្យបានល្អ។ សារៈសំខាន់សម្រាប់ការសិក្សាគឺការជួយឱ្យសិស្សនិស្សិតមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសរសេររបាយការណ៍។ វាជួយឱ្យយើងដឹងទាន់នូវព័ត៌មានថ្មីៗ និងការវិវត្តនៃសង្គមតាមរយៈការអានសៀវភៅបច្ចុប្បន្នភាព។ ការចូលរួមក្លឹបសៀវភៅជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្ត និងជំងឺភ្លេចភ្លាំងនៅពេលវ័យចំណាស់។ វាផ្ដល់នូវកម្លាំងចិត្ត និងថាមពលវិជ្ជមានសម្រាប់ការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតប្រចាំថ្ងៃ។ ក្លឹបសៀវភៅគឺជា សាលារៀនក្រៅប្រព័ន្ធ ដែលផ្ដល់នូវចំណេះដឹងពិតៗ និងការអនុវត្តជាក់ស្ដែង។ វាជួយឱ្យយើងក្លាយជាមនុស្សដែលមានសីលធម៌ និងការយល់ចិត្តចំពោះទុក្ខលំបាករបស់អ្នកដទៃ សារៈសំខាន់សម្រាប់អ្នកនិពន្ធគឺការទទួលបានការរិះគន់បែបស្ថាបនា ដើម្បីកែលម្អស្នាដៃឱ្យកាន់តែប្រសើរ។ វាជួយឱ្យយើងមានភាពច្នៃប្រឌិតខ្ពស់ក្នុងការងារ និងការរស់នៅតាមរយៈគំនិតប្លែកៗពីក្នុងសៀវភៅ។ ការចូលរួមក្លឹបសៀវភៅជួយឱ្យយើងមានភាពជឿជាក់លើខ្លួនឯង និងមានមោទនភាពចំពោះចំណេះដឹងដែលខ្លួនមាន។ វាគឺជាការចូលរួមចំណែកកសាងអនាគតកម្ពុជាឱ្យកាន់តែរឹងមាំតាមរយៈធនធានមនុស្សដែលមានបញ្ញា។ ជាចុងក្រោយ អត្ថប្រយោជន៍ដ៏អស្ចារ្យគឺការផ្លាស់ប្តូរវាសនាជីវិតតាមរយៈការផ្លាស់ប្តូរផ្នត់គំនិត។ ដើម្បីឱ្យក្លឹបសៀវភៅដើរបានយូរ សមាជិកត្រូវមានភាពស្មោះត្រង់ និងការគោរពពេលវេលាជួបជុំឱ្យបានខ្ជាប់ខ្ជួន។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងបញ្ជីសៀវភៅ និងសមាជិក ជួយឱ្យក្លឹបមានសណ្ដាប់ធ្នាប់ល្អ។ ការសហការជាមួយបណ្ណាគារក្នុងស្រុក ដើម្បីទទួលបានការបញ្ចុះតម្លៃសម្រាប់សមាជិក គឺជាយុទ្ធសាស្ត្រដ៏ល្អ។ យើងត្រូវមានចិត្តទូលាយក្នុងការទទួលយកសមាជិកថ្មីៗដែលមានចំណូលចិត្តខុសៗគ្នា ដើម្បីបង្កើនភាពចម្រុះ។ ការរៀបចំកម្មវិធី ទិវាអានសៀវភៅប្រចាំឆ្នាំ ជួយឱ្យក្លឹបសៀវភៅកាន់តែមានការចាប់អារម្មណ៍ពីសាធារណជន។ សមាជិកម្នាក់ៗគួរតែមានសៀវភៅកត់ត្រាផ្ទាល់ខ្លួន ដើម្បីកត់រាល់ចំណុចសំខាន់ៗដែលទទួលបានពីការពិភាក្សា។ ការបន្តស្វែងរកសៀវភៅដែលមានគុណភាព និងមានតម្លៃអប់រំខ្ពស់ គឺជាភារកិច្ចចម្បងរបស់សមាជិកគ្រប់រូប។ យើងគួរតែប្រើប្រាស់បណ្ដាញសង្គមដូចជា ទិកតុក ឬ ហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយពីសកម្មភាពវិជ្ជមានរបស់ក្លឹប។ ក្លឹបសៀវភៅជួយឱ្យយើងដឹងថា ចំណេះដឹងគឺជាអំណាច ហើយការអានគឺជាសោសម្រាប់បើកទ្វារនោះ។ យើងត្រូវមានភាពអត់ធ្មត់ខ្ពស់ចំពោះសមាជិកដែលទើបនឹងចាប់ផ្ដើមអានដំបូងៗ និងផ្ដល់ការលើកទឹកចិត្តដល់ពួកគាត់។ ការរៀបចំកម្មវិធី សៀវភៅនិទាន សម្រាប់កុមារ គឺជាការបណ្ដុះគ្រាប់ពូជអានតាំងពីវ័យក្មេងបំផុត។ យើងគួរតែមានការវាយតម្លៃ និងការស្ទង់មតិពីសមាជិកជារៀងរាល់ខែ ដើម្បីកែលម្អកម្មវិធីឱ្យកាន់តែប្រសើរ។ ការចេះចែករំលែកសៀវភៅឱ្យគ្នាទៅវិញទៅមក គឺជាការបង្ហាញពីទឹកចិត្តសប្បុរស និងសាមគ្គីភាពក្នុងក្រុម។ ក្លឹបសៀវភៅជួយឱ្យយើងដឹងពីតម្លៃនៃពេលវេលា និងរបៀបប្រើប្រាស់វាឱ្យមានប្រយោជន៍បំផុតសម្រាប់ជីវិត។ យើងត្រូវមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាគោលការណ៍របស់ក្លឹប ដើម្បីធានានូវគុណភាពនៃការពិភាក្សា។ ការរៀនសូត្រពីក្លឹបសៀវភៅជោគជ័យដទៃទៀត ជួយឱ្យយើងអាចយកមកកែច្នៃឱ្យស្របតាមបរិបទរបស់យើង។ រាល់ការពិភាក្សាដែលបញ្ចប់ទៅ សុទ្ធតែផ្ដល់នូវគ្រាប់ពូជនៃគំនិតថ្មីៗសម្រាប់ឱ្យយើងយកទៅដាំដុះបន្ត។ ក្លឹបសៀវភៅនឹងផ្លាស់ប្តូរពិភពលោកតូចមួយជុំវិញខ្លួនអ្នកឱ្យមានភាពស្រស់បំព្រង និងពោរពេញដោយបញ្ញា។ ជាចុងក្រោយ ចូរចាប់ផ្ដើមបង្កើត ឬចូលរួមក្លឹបសៀវភៅនៅថ្ងៃនេះ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងសង្គម។ សរុបសេចក្ដីមក ការរៀបចំក្លឹបសៀវភៅគឺជាសកម្មភាពដ៏មានតម្លៃដែលផ្តល់នូវអត្ថប្រយោជន៍លើសពីការអាន។ តាមរយៈការកំណត់គោលបំណងច្បាស់លាស់ ការជ្រើសរើសទីតាំងដែលសមស្រប និងការរៀបចំសកម្មភាពពិភាក្សាដែលប្រកបដោយភាពច្នៃប្រឌិត យើងអាចបង្កើតបាននូវសហគមន៍អ្នកអានដ៏រឹងមាំមួយ។ ក្លឹបសៀវភៅមិនត្រឹមតែជាកន្លែងសម្រាប់ទទួលយកចំណេះដឹងប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាថ្នាលបណ្តុះស្មារតីសីលធម៌ ភាពជាអ្នកដឹកនាំ និងមិត្តភាពដែលមិនអាចកាត់ថ្លៃបាន ក្នុងន័យរួមចំណែកកសាងកម្ពុជាឱ្យក្លាយជា ដែនដីនៃបញ្ញា និងការរៀនសូត្រ។